ថ្ងៃសុក្ររសៀលជាពេលវេលាដែលគ្រប់គ្នាដកដង្ហើមធំដោយក្ដីរីករាយ។ ការពិភាក្សាអំពីកន្លែងដើរលេងចាប់ផ្ដើមអ៊ូអរនៅតាមការិយាល័យ និងរវាងមិត្តភក្ដិ។ គ្រុបតេឡេក្រាម លោតសារមិនដាច់ដោយសារការនិយាយពីការណាត់ជួបញ៉ាំអាហារពេលល្ងាច។ ហាងលក់សម្លៀកបំពាក់ និងស្បែកជើងមានភ្ញៀវចូលច្រើនដើម្បីត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្ត។ ការពិនិត្យមើលស្ថានភាពម៉ាស៊ីនឡាន និងចាក់សាំងឱ្យពេញធុងជាកិច្ចការចាំបាច់។ នំចំណី និងភេសជ្ជៈត្រូវបានទិញស្តុកទុកសម្រាប់ញ៉ាំតាមផ្លូវឆ្ងាយ។ កម្មវិធីអាកាសធាតុត្រូវបានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ដើម្បីជៀសវាងការមានភ្លៀងធ្លាក់។ សណ្ឋាគារ និងរីសត នៅតាមខេត្តចាប់ផ្ដើមមានការកក់ពេញស្ទើរតែទាំងអស់។ ផែនការធ្វើដំណើរត្រូវបានរៀបចំយ៉ាងហ្មត់ចត់ដើម្បីអាចចំណាយពេលបានច្រើនបំផុត។ ការសម្រាកពីការងារមកផ្ដោតលើការកម្សាន្តគឺជាថ្នាំទិព្វសម្រាប់សុខភាពផ្លូវចិត្ត។ ការងើបពីព្រលឹមនៅថ្ងៃសៅរ៍ផ្ដល់នូវអារម្មណ៍ស្រស់ស្រាយប្លែកពីថ្ងៃធ្វើការ។ បន្ថែមពីនេះ ក៏សំឡេងកូនក្មេងសើចសប្បាយពេលដឹងថាបានទៅលេងផ្ទះលោកយាយលោកតា។ បាយកញ្ចប់ និងម្ហូបស្លរួចរាល់ត្រូវបានរៀបដាក់ក្នុងឡានយ៉ាងមានរបៀប។ ផ្លូវជាតិលេខ១ និងលេខ៤ ចាប់ផ្ដើមមានចរាចរណ៍កកស្ទះដោយសារអ្នកចាកចេញពីក្រុង។ ការឈប់សម្រាកញ៉ាំបាយស្រូបនៅតាមតូបក្បែរផ្លូវជាទម្លាប់ដែលមិនអាចរំលងបាន។ កាហ្វេទឹកដោះគោទឹកកកមួយកែវធំជួយឱ្យអ្នកបើកបរមានស្មារតីនឹងនរ។ តន្ត្រីពិរោះៗត្រូវបានចាក់កំដរពេញមួយផ្លូវដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ។ ការថតរូបស្អាតៗតាមដងផ្លូវត្រូវបានធ្វើឡើងដើម្បីទុកជាអនុស្សាវរីយ៍លើបណ្ដាញសង្គម។ វាលស្រែពណ៌បៃតងខ្ចី និងភ្នំខ្ពស់ៗចាប់ផ្ដើមបង្ហាញខ្លួននៅចំពោះមុខអ្នកដំណើរ។ ខ្យល់អាកាសបរិសុទ្ធនៅតាមជនបទជួយដកជាតិពុលចេញពីសួតបានយ៉ាងល្អ។ ខេត្តកំពត និងកែប នៅតែជាគោលដៅដំបូងសម្រាប់អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រ។ ការអង្គុយញ៉ាំក្ដាម និងបង្កងស្រស់ៗនៅក្បែរមាត់សមុទ្រគឺជាក្ដីសុខដ៏អស្ចារ្យ។ ខេត្តសៀមរាបទាក់ទាញមនុស្សឱ្យទៅជួបជុំគ្នាជុំវិញតំបន់អង្គរដ៏ស័ក្តិសិទ្ធិ។ ការងើបមើលព្រះអាទិត្យរះនៅអង្គរវត្តជាបទពិសោធន៍ដែលមិនចេះជឿនណាយ។ តំបន់អេកូទេសចរណ៍នៅមណ្ឌលគិរីផ្ដល់នូវភាពត្រជាក់ត្រជុំ និងព្រៃឈើខៀវស្រងាត់។ ការបោះតង់សម្រាកនៅតាមមាត់អូរជួយឱ្យយុវជនមានភាពជិតស្និទ្ធនឹងធម្មជាតិ។ ការចុះងូតទឹកជ្រោះត្រជាក់ៗជួយបំបាត់រាល់ភាពហត់នឿយពីការងារពេញមួយសប្តាហ៍។ អង្រឹងត្រូវបានចងនៅក្រោមដើមឈើធំៗសម្រាប់សម្រាកអានសៀវភៅ ឬគេងលេង។ ទូកកាយ៉ាក់ ត្រូវបានជួលសម្រាប់ជិះកម្សាន្តដើម្បីមើលព្រៃលិចទឹក។ ការជិះកង់ជុំវិញបឹងផ្ដល់នូវភាពស្ងប់ស្ងាត់ និងសេចក្ដីសុខផ្លូវចិត្ត។ ការរៀបចំកម្មវិធីអាំងសាច់ នៅតាមផ្ទះលំហែជួយបង្កើនភាពស្និទ្ធស្នាល។ សម្រែកហ៊ោកញ្ជ្រៀវកំដរដោយសំឡេងតន្ត្រីខារ៉ាអូខេលាន់ឮចេញពីក្នុងផ្ទះ។ រឿងរ៉ាវចាស់ៗត្រូវបានលើកមកនិយាយលេងក្នុងចំណោមបងប្អូន។ ក្មេងៗនាំគ្នាលេងទឹកអាងយ៉ាងសប្បាយរីករាយក្រោមការមើលថែពីចាស់ទុំ។ ការចែករំលែកម្ហូបអាហារគ្នាទៅវិញទៅមកបង្ហាញពីទឹកចិត្តខ្មែរដ៏សប្បុរស។ ការអង្គុយជុំគ្នាផឹកទឹកតែ និងជជែកពីរឿងជីវភាពជាទម្លាប់របស់មនុស្សចាស់។ ហ្គេមសប្បាយៗត្រូវបានលេងដើម្បីបង្កើតភាពរស់រវើកក្នុងចំណោមមិត្តភក្ដិ។ ការជួយគ្នារៀបចំគ្រឿងផ្សំធ្វើម្ហូបជាពេលវេលានៃការសហការដ៏ល្អ។ រូបភាពជួបជុំគ្រួសារត្រូវបានផ្ដិតយកដើម្បីទុកមើលនៅពេលនឹកគ្នា។ ការស្នាក់នៅជុំគ្នាក្នុងផ្ទះតែមួយជួយរឹតចំណងមិត្តភាពឱ្យកាន់តែរឹងមាំ។ សម្រាប់អ្នកមិនបានទៅខេត្ត ការដើរលេងក្នុងផ្សារទំនើបជាជម្រើសដ៏ល្អ។ ហាងកាហ្វេដែលមានបរិយាកាសស្ងប់ស្ងាត់សម្បូរទៅដោយយុវជនមកអានសៀវភៅ។ ការចូលមើលកុននូវរឿងថ្មីៗជួយឱ្យអារម្មណ៍ធូរស្រាលពីភាពស្មុគស្មាញ។ សួនច្បារសាធារណៈពោរពេញដោយអ្នកហាត់ប្រាណ និងដើរលេងនាពេលល្ងាច។ ការជិះទូកកម្សាន្តតាមទន្លេចតុមុខជួយឱ្យមើលឃើញសម្រស់ក្រុងភ្នំពេញដ៏ស្រស់ស្អាត។ វត្តអារាមនានាក្លាយជាទីបង្អែកផ្លូវចិត្តសម្រាប់អ្នកចង់សមាធិ និងធ្វើបុណ្យ។ ហាងអាហារប៊ូហ្វេ (Buffet) តែងតែមានភ្ញៀវពេញៗនៅយប់ថ្ងៃសៅរ៍។ ការទៅដើរផ្សារ គឺដើម្បីទិញឥវ៉ាន់ប្រើប្រាស់ និងញ៉ាំអាហារតាមផ្លូវ។ សេវាកម្មម៉ាស្សា និងស្ប៉ា (Spa) ជួយឱ្យរាងកាយបានសម្រាកពេញលេញ។ ការទស្សនាការប្រកួតកីឡាប្រដាល់ ឬបាល់ទាត់ផ្ដល់នូវភាពរំភើបញាប់ញ័រ។ ការទៅវត្តប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅព្រឹកថ្ងៃអាទិត្យជាទម្លាប់ដ៏ប្រពៃ។ ការស្ដាប់ធម៌ទេសនាជួយឱ្យចិត្តគំនិតមានភាពជ្រះថ្លា និងស្ងប់ស្ងាត់។ សម្លៀកបំពាក់ប្រពៃណីត្រូវបានគ្រងយ៉ាងសមសួននៅពេលចូលក្នុងវិហារ។ ការបោសសម្អាតជុំវិញបរិវេណវត្តជាការធ្វើការងារស្ម័គ្រចិត្តដើម្បីសង្គម។ បន្ថែមពីនេះក៏មានការប្រដៅកូនចៅឱ្យស្គាល់បុណ្យបាបតាមរយៈការធ្វើទាន។ ពិធីសូត្រមន្តលើកពរជ័យនៅតាមផ្ទះជួយឱ្យគ្រួសារមានសិរីសួស្តី។ ក៏មានការលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីជួយការងារបុណ្យនៅក្នុងភូមិផងដែរ។ ជំនឿលើការសន្សំកុសលផលបុណ្យនៅតែស្ថិតក្នុងដួងចិត្តគ្រប់គ្នា។ ថ្ងៃអាទិត្យរសៀលគឺជាពេលវេលានៃការធ្វើដំណើរត្រឡប់មកទីក្រុងវិញ។ អីវ៉ាន់ផ្ញើដូចជា បន្លែ ផ្លែឈើ និងត្រីសាច់ពីស្រុកកំណើតត្រូវបានច្រកពេញបាវ។ ភាពនឿយហត់បន្តិចបន្តួចត្រូវបានជំនួសដោយស្នាមញញឹម និងការចងចាំល្អៗ។ ការរៀបចំឯកសណ្ឋានការងារ និងកាបូបសិក្សាសម្រាប់ថ្ងៃច័ន្ទ។ ការងូតទឹកក្ដៅអ៊ុនៗជួយឱ្យរាងកាយធូរស្រាលមុនពេលចូលគេង។ អ្នកក៏អាចសរសេរកំណត់ត្រាពីអ្វីដែលបានធ្វើក្នុងចុងសប្តាហ៍នេះផងដែរ។ សេចក្ដីសុខកើតមានឡើងនៅពេលបានឃើញសមាជិកគ្រួសារមានសុភមង្គល។ អ្នកក៏ត្រូវផ្ញើសារសួរសុខទុក្ខគ្នាទៅវិញទៅមកក្រោយត្រឡប់មកដល់ផ្ទះរៀងៗខ្លួន។ ថាមពលថ្មីត្រូវបានបញ្ចូលពេញដើម្បីត្រៀមតស៊ូជាមួយការងារនៅសប្តាហ៍ថ្មី។ ក្ដីសង្ឃឹម និងគោលដៅថ្មីៗត្រូវបានកំណត់ឡើងក្រោយការសម្រាកយ៉ាងពេញលេញ។